ដើម្បីជំរុញគុណភាពអប់រំវិជ្ជាជីវៈ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ភាពជាដៃគូរវាងសាលាវិជ្ជាជីវៈ និងវិស័យឯកជន គឺមានសារៈសំខាន់ខ្លាំងណាស់។ ទំនាក់ទំនងនេះមិនត្រឹមតែជួយសិស្សនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន និងសាលារៀនផងដែរ។ ភាពជាដៃគូរវាងសាលាវិជ្ជាជីវៈ និងវិស័យឯកជនមានទម្រង់ជាច្រើនដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទម្រង់ដែលពេញនិយមជាងគេគឺ ការហាត់ការ។ ក្រុមហ៊ុនអាចផ្តល់ឱកាសដល់សិស្ស-និស្សិតបានចុះហាត់ការនៅតាមក្រុមហ៊ុនរបស់ខ្លួនដើម្បីទទួលបានបទពិសោធន៍ការងារជាក់ស្តែង។ លើសពីនេះ ក្រុមហ៊ុនក៏អាចចូលរួមក្នុង ការរៀបចំកម្មវិធីសិក្សា ផងដែរ។ អ្នកជំនាញពីវិស័យឯកជនអាចផ្តល់ធាតុចូលទៅសាលាអំពីជំនាញដែលទីផ្សារការងារត្រូវការជាចាំបាច់។ នេះធ្វើឱ្យកម្មវិធីសិក្សាមិនហួសសម័យ និងឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន។ មួយវិញទៀត ក្រុមហ៊ុនអាចចូលរួមក្នុង ការបណ្តុះបណ្តាលគ្រូបង្រៀន។ ពួកគេអាចបញ្ជូនអ្នកជំនាញរបស់ខ្លួនទៅបង្រៀនជំនាញជាក់លាក់ ឬបច្ចេកវិទ្យាថ្មីៗដល់គ្រូៗនៅតាមសាលា។ វិធីនេះជួយឱ្យគ្រូបង្រៀនមានចំណេះដឹងទាន់សម័យដើម្បីបន្តបង្រៀនសិស្ស។ ទម្រង់ផ្សេងទៀតរួមមាន ការឧបត្ថម្ភសម្ភារៈ ឬឧបករណ៍។ ក្រុមហ៊ុនអាចបរិច្ចាគ ឬផ្តល់ប្រាក់កម្ចីនូវឧបករណ៍ ឬម៉ាស៊ីនទំនើបៗដល់សាលាដើម្បីឱ្យសិស្សបានអនុវត្តផ្ទាល់។ ក្រុមហ៊ុនក៏អាចរៀបចំ សិក្ខាសាលា និងកម្មវិធីជ្រើសរើសបុគ្គលិកនៅតាមសាលារៀន។ ដើម្បីពង្រឹងចំណេះដឹងដល់សិស្ស និងស្វែងរកកម្លាំងពលកម្មដែលមានសក្តានុពល។ លើសពីនេះ ក្រុមហ៊ុនអាចសហការជាមួយសាលាក្នុង គម្រោងស្រាវជ្រាវ ជាក់ស្តែង។ គម្រោងបែបនេះជួយដោះស្រាយបញ្ហាប្រឈមក្នុងវិស័យឧស្សាហកម្មផ្ទាល់ និងផ្តល់បទពិសោធន៍ថ្មីៗដល់សិស្សនិស្សិត។ ភាពជាដៃគូនេះអាចមានលក្ខណៈផ្លូវការតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ឬជាលក្ខណៈមិនផ្លូវការតាមរយៈការសហការគម្រោងមួយទៅគម្រោងមួយ។ ភាពជាដៃគូនេះផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ភាគីពាក់ព័ន្ធទាំងអស់។ សម្រាប់សិស្ស-និស្សិត ពួកគេទទួលបានបទពិសោធន៍ជាក់ស្តែងមុនពេលបញ្ចប់ការសិក្សា។ ពួកគេអាចអនុវត្តទ្រឹស្តីដែលបានរៀននៅសាលាទៅនឹងការងារពិតប្រាកដ។ ពួកគេនឹងអភិវឌ្ឍជំនាញទន់ ដូចជា ការទំនាក់ទំនង ការធ្វើការជាក្រុម និងការដោះស្រាយបញ្ហា។ ហាត់ការក៏ជួយឱ្យពួកគេស្វែងយល់ពីវប្បធម៌ការងារ និងបង្កើតទំនាក់ទំនងអាជីព ជាមួយអ្នកជំនាញផងដែរ។ និស្សិតដែលមានបទពិសោធន៍ពីភាពជាដៃគូបែបនេះនឹងមានឱកាសការងារខ្ពស់បន្ទាប់ពីបញ្ចប់ការសិក្សា។ ពួកគេមានភាពជឿជាក់លើខ្លួនឯងជាងមុននៅពេលសម្ភាសន៍ការងារ។ សម្រាប់សាលាវិជ្ជាជីវៈ ភាពជាដៃគូនេះជួយបង្កើនកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់។ សាលាដែលមានកម្មវិធីសិក្សាឆ្លើយតបនឹងតម្រូវការទីផ្សារនឹងទាក់ទាញសិស្សឱ្យចូលរៀនកាន់តែច្រើន។ សាលានឹងទទួលបានធាតុចូលសំខាន់ៗពីក្រុមហ៊ុនដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា។ ការទទួលបានសម្ភារៈបរិក្ខារទំនើបពីក្រុមហ៊ុនក៏ជួយសាលាកាត់បន្ថយការចំណាយបានមួយកម្រិតផងដែរ។ សាលាអាចធានាថានិស្សិតដែលបញ្ចប់ការសិក្សារបស់ខ្លួនពិតជាមានជំនាញដែលក្រុមហ៊ុនត្រូវការ។ នេះជួយកាត់បន្ថយបញ្ហាគ្មានការងារធ្វើរបស់និស្សិត។ សម្រាប់វិស័យឯកជន ភាពជាដៃគូនេះក៏មានអត្ថប្រយោជន៍ដ៏ធំផងដែរ។ ក្រុមហ៊ុនទទួលបានកម្លាំងពលកម្មដែលមានគុណភាព និងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការ។ ពួកគេមិនចាំបាច់ចំណាយពេលវេលាច្រើនក្នុងការបណ្តុះបណ្តាលបុគ្គលិកថ្មីឡើងវិញឡើយ។ ក្រុមហ៊ុនអាចរកឃើញកម្លាំងពលកម្មដែលមានសក្តានុពលតាំងពីសិស្សនៅរៀននៅឡើយ។ លើសពីនេះ ការចូលរួមក្នុងកិច្ចសហការបែបនេះ ក៏ជួយលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន និងធ្វើឲ្យរូបភាពរបស់ពួកគេកាន់តែល្អប្រសើរផងដែរ។ ក្រុមហ៊ុនដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជាតិ។ សរុបមក ភាពជាដៃគូនេះគឺជាគន្លឹះដ៏សំខាន់សម្រាប់គ្រប់ភាគីទាំងអស់ដើម្បីរីកចម្រើននិងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។